ធម្មយាត្រា គឺជាការធ្វើដំណើរដ៏ពិសិដ្ឋមួយដែលពាក់ព័ន្ធនឹងជំនឿសាសនា គោលបំណងខាងវិញ្ញាណ និងការស្វែងយល់ពីប្រវត្តិសាស្រ្ត។ នៅកម្ពុជា ការធ្វើធម្មយាត្រាទៅកាន់ទីតាំងប្រវត្តិសាស្ត្រ និងសាសនាសំខាន់ៗដូចជា ប្រាសាទព្រះវិហារ ឧដុង្គ និងវត្តភ្នំ បានក្លាយជាប្រពៃណីមួយដ៏សំខាន់សម្រាប់ប្រជាជនខ្មែរ។ ទីតាំងទាំងនេះមិនត្រឹមតែជាកន្លែងគោរពបូជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាភស្តុតាងរស់រវើកនៃអរិយធម៌ដ៏រុងរឿងរបស់ខ្មែរផងដែរ។ ធម្មយាត្រាទៅកាន់ប្រាសាទព្រះវិហារ គឺជាប្រាសាទបុរាណដែលស្ថិតនៅលើកំពូលភ្នំដងរែក ហើយត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក។ ធម្មយាត្រាទៅកាន់ប្រាសាទនេះមានលក្ខណៈពិសេសដោយសារការធ្វើដំណើរដ៏លំបាកឆ្លងកាត់ផ្លូវឡើងភ្នំ ដែលតម្រូវឲ្យមានកម្លាំងកាយ និងចិត្តរឹងមាំ។ គោលបំណង អ្នកធម្មយាត្រាទៅទីនោះដើម្បីគោរពបូជាដល់ព្រះសិវៈ ដែលជាអាទិទេពសំខាន់ក្នុងប្រាសាទនេះ ហើយក៏ដើម្បីស្វែងយល់ពីភាពអស្ចារ្យនៃស្ថាបត្យកម្ម និងចម្លាក់បុរាណ។ បទពិសោធន៍ការឡើងដល់កំពូលប្រាសាទ ផ្តល់នូវអារម្មណ៍សប្បាយរីករាយ និងមោទនភាពចំពោះស្នាដៃបុព្វបុរស អ្នកធម្មយាត្រាក៏អាចទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃព្រៃភ្នំ និងវាលទំនាបពីលើកំពូលភ្នំផងដែរ។ ធម្មយាត្រាទៅកាន់ឧដុង្គ ឧដុង្គគឺជាអតីតរាជធានីនៃប្រទេសកម្ពុជា ដែលសព្វថ្ងៃនេះត្រូវបានគេស្គាល់ថាជា ភ្នំព្រះរាជទ្រព្យ។ ទីនេះជាទីតាំងតម្កល់ព្រះធាតុរបស់ព្រះពុទ្ធ និងជាកន្លែងបញ្ចុះសពព្រះមហាក្សត្រជាច្រើនជំនាន់។ គោលបំណង អ្នកធម្មយាត្រាទៅកាន់ឧដុង្គដើម្បីគោរពបូជាព្រះពុទ្ធសាសនា សុំពរ និងសេចក្តីសុខចម្រើន។ បទពិសោធន៍ ការឡើងភ្នំឧដុង្គគឺជាការដើរឡើងកាំជណ្តើររាប់រយ ពេលឡើងដល់កំពូល អ្នកទេសចរនឹងបានឃើញចេតិយដ៏ធំៗជាច្រើន និងរូបសំណាកព្រះពុទ្ធ។ បរិយាកាសស្ងប់ស្ងាត់ និងទេសភាពស្រស់បំព្រងពីលើកំពូលភ្នំ ជួយឲ្យអ្នកធម្មយាត្រាមានអារម្មណ៍ស្ងប់ស្ងាត់ក្នុងចិត្ត។ ធម្មយាត្រាទៅកាន់វត្តភ្នំ ដែលជាទីកន្លែងដ៏ពិសិដ្ឋមួយដែលត្រូវបានគេចាត់ទុកថាជាបេះដូងនៃរាជធានីភ្នំពេញ។ វត្តភ្នំមានប្រវត្តិទាក់ទងនឹងការកកើតទីក្រុងភ្នំពេញ ដែលមានការតម្កល់ព្រះពុទ្ធរូបជាច្រើនអង្គ។ អ្នកធម្មយាត្រាទៅទីនោះដើម្បីគោរពបូជាព្រះពុទ្ធ និងបន់ស្រន់សុំសេចក្តីសុខ សំណាងល្អ និងភាពចម្រើនរុងរឿង។ ការដើរជុំវិញបរិវេណវត្តភ្នំ ផ្តល់នូវបទពិសោធន៍បែបសាសនា និងផ្សាភ្ជាប់ជាមួយប្រវត្តិសាស្ត្រ។ ទីនេះជាទីតាំងដែលសម្បូរទៅដោយអ្នកទេសចរ និងអ្នកគោរពបូជា ហើយក៏ជាកន្លែងដែលគេអាចស្វែងយល់ពីជំនឿប្រជាប្រិយរបស់ខ្មែរផងដែរ។ ផលប្រយោជន៍នៃធម្មយាត្រាផ្នែកខាងវិញ្ញាណ និងផ្លូវចិត្ត គឺ ធម្មយាត្រាជួយឲ្យយើងមានអារម្មណ៍ស្ងប់ក្នុងចិត្ត និងបន្ធូរអារម្មណ៍តានតឹង។ វាផ្តល់ឱកាសឲ្យយើងបានពិចារណាអំពីជីវិត គោលបំណង និងជំនឿរបស់ខ្លួន។ ផ្នែកវប្បធម៌ និងប្រវត្តិសាស្ត្រ គឺ ធម្មយាត្រាជួយឲ្យយើងយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រ វប្បធម៌ និងសិល្បៈរបស់បុព្វបុរសខ្មែរ។ ផ្នែកសុខភាព គឺការធ្វើដំណើរឡើងភ្នំ ឬដើរផ្លូវឆ្ងាយ ជួយពង្រឹងសុខភាពរាងកាយ និងបង្កើនភាពរឹងមាំ។ ផ្នែកសង្គមគឺ ការធ្វើធម្មយាត្រាអាចជាឱកាសសម្រាប់ក្រុមគ្រួសារ និងមិត្តភក្តិ ដើម្បីចំណាយពេលជាមួយគ្នា ពង្រឹងចំណងមិត្តភាព និងការយោគយល់គ្នា។ ធម្មយាត្រាមិនត្រឹមតែជាការធ្វើដំណើរផ្លូវកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការធ្វើដំណើរផ្លូវចិត្ត និងផ្លូវវិញ្ញាណផងដែរ។ តាមរយៈការធ្វើធម្មយាត្រាទៅកាន់ទីតាំងប្រវត្តិសាស្ត្រ និងសាសនាសំខាន់ៗទាំងនេះ យើងអាចរកឃើញនូវសេចក្តីសុខ និងអត្ថន័យថ្មីៗនៃជីវិត។